កីឡាវាយកូនបាល់ Tennis នៅកម្ពុជាពិតជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការចូលរួមយ៉ាងសកម្មពីសំណាក់យុវជន និងការខិតខំប្រឹងប្រែងរបស់ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា TFC។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីការអភិវឌ្ឍន៍នេះ យើងនឹងបកស្រាយលម្អិតអំពីប្រវត្តិ សមិទ្ធផល និងគោលដៅអនាគតរបស់កីឡាវាយកូនបាល់នៅកម្ពុជា។ ប្រវត្តិ និងការអភិវឌ្ឍន៍ កីឡាវាយកូនបាល់បានចូលមកដល់ប្រទេសកម្ពុជាតាំងពីយូរយារណាស់មកហើយ ប៉ុន្តែការរីកចម្រើននៅមានកម្រិត ដោយសារកត្តាប្រវត្តិសាស្ត្រមួយចំនួន។ ក្រោយពីសម័យខ្មែរក្រហម កីឡានេះបានចាប់ផ្តើមរស់ឡើងវិញជាបណ្តើរៗ។ ការបង្កើត សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា TFC ឡើងវិញនៅឆ្នាំ ១៩៨៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងរៀបចំវិស័យកីឡានេះវិញផងដែរ។ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ សហព័ន្ធបានចាប់ផ្តើមពង្រឹងសកម្មភាពរបស់ខ្លួន ដោយទទួលបានការគាំទ្រពីស្ថាប័នអន្តរជាតិមួយចំនួនដូចជា សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ITF។ ហើយជំនួយ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលគ្រូបង្វឹក កីឡាករ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កីឡានេះ។ ការបង្កើត កម្មវិធីអភិវឌ្ឍន៍កីឡាយុវជន Junior Development Program គឺជាចំណុចសំខាន់មួយដែលបានទាក់ទាញយុវជនជាច្រើនឱ្យងាកមកចាប់អារម្មណ៍កីឡាវាយកូនបាល់។ កម្មវិធីទាំងនេះផ្តោតសំខាន់លើការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ វិន័យ និងការស្រឡាញ់កីឡា។ ការកើនឡើងនៃក្លឹប និងទីលានវាយកូនបាល់ឯកជន ក៏បានរួមចំណែកដល់ការរីកចម្រើននេះផងដែរ។ សព្វថ្ងៃនេះ កីឡាវាយកូនបាល់លែងជាកីឡាសម្រាប់តែបុគ្គលមួយក្រុមទៀតហើយ ប៉ុន្តែកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់មជ្ឈដ្ឋានកាន់តែទូលំទូលាយ។ សមិទ្ធផល និងការប្រកួតប្រជែង បើទោះបីជាកម្ពុជាមិនទាន់មានកីឡាករលំដាប់ពិភពលោកក៏ដោយ ក៏កីឡាវាយកូនបាល់កម្ពុជាសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈជាច្រើន ជាពិសេសក្នុងតំបន់អាស៊ាន។ យើងនិយាយអំពីសមិទ្ធផលក្នុងការចូលរួមព្រឹត្តិការណ៍អន្តរជាតិ កីឡាករកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍វាយកូនបាល់ជាក្រុមដ៏ធំដូចជា Davis Cup សម្រាប់បុរស និង Billie Jean King Cup ពីមុន Fed Cup សម្រាប់នារី។ ការចូលរួមនេះបានផ្តល់ឱកាសដ៏មានតម្លៃដល់កីឡាកររបស់យើងក្នុងការទទួលបានបទពិសោធន៍ប្រកួតប្រជែងជាមួយកីឡាករដែលមានកម្រិតខ្ពស់ពីបណ្តាប្រទេសនានា និងបានបង្ហាញវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ មេដាយកីឡាស៊ីហ្គេមនេះជាសមិទ្ធផលដ៏លេចធ្លោមួយ ដែលកីឡាវាយកូនបាល់កម្ពុជាបានដណ្ដើមបាន មេដាយពីការប្រកួតកីឡាស៊ីហ្គេមជាបន្តបន្ទាប់ ជាពិសេសគឺការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់លាស់ពីការរីកចម្រើននៃកម្រិតបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កីឡាករកម្ពុជា។ ការរៀបចំព្រឹត្តិការណ៍ គឺកម្ពុជាបានក្លាយជាម្ចាស់ផ្ទះនៃការប្រកួតវាយកូនបាល់កម្រិតតំបន់ និងអន្តរជាតិមួយចំនួន។ ការរៀបចំព្រឹត្តិការណ៍ទាំងនេះបានរួមចំណែកយ៉ាងធំធេងក្នុងការ លើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កម្ពុជា ក្នុងវិស័យកីឡាវាយកូនបាល់ ហើយក៏ផ្តល់ឱកាសពិសេសដល់កីឡាករខ្មែរបានប្រកួតនៅទឹកដីខ្លួនឯងផងដែរ។ ការកើនឡើងនូវចំនួនអ្នកចូលរួមនៅក្លឹប យើងឃើញថាមួយរយៈចុងក្រោយនេះ មានការកើនឡើងជាខ្លាំងនូវចំនួនយុវជន និងប្រជាពលរដ្ឋទូទៅដែលចាប់អារម្មណ៍និងងាកមកលេងកីឡាវាយកូនបាល់នេះ។ ជាមួយគ្នានេះ ក្លឹប និងទីលានវាយកូនបាល់ឯកជនជាច្រើនក៏បានកកើតឡើង ដែលជួយជំរុញដល់ការរីកចម្រើន និងភាពងាយស្រួលក្នុងការហ្វឹកហាត់។ ការប្រកួតប្រជែង ទោះបីជាមានសមិទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ កីឡាវាយកូនបាល់កម្ពុជានៅតែប្រឈមមុខនឹងឧបសគ្គមួយចំនួន។ កង្វះធនធានហិរញ្ញវត្ថុ ដែលជាបញ្ហាចម្បងមួយ ការហ្វឹកហាត់កីឡាករប្រកបដោយវិជ្ជាជីវៈ តម្រូវឱ្យមានការចំណាយខ្ពស់ទៅលើគ្រូបង្វឹក ការបោះជំរុំហ្វឹកហាត់ សម្ភារៈបរិក្ខារ និងការធ្វើដំណើរទៅប្រកួតក្រៅប្រទេស។ កង្វះធនធានហិរញ្ញវត្ថុអាចរារាំងការអភិវឌ្ឍន៍រយៈពេលវែងរបស់កីឡាករដែលមានសក្តានុពល។ ចំនួនទីលានវាយកូនបាល់ដែលមានស្តង់ដារអន្តរជាតិនៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យការហ្វឹកហាត់និងការរៀបចំការប្រកួតធំៗជួបការលំបាកក្នុងការកសាង និងថែទាំទីលានតម្រូវឱ្យមានការវិនិយោគច្រើន។ ទោះបីជាមានការបណ្តុះបណ្តាលក៏ដោយ ចំនួនគ្រូបង្វឹកដែលមានបទពិសោធន៍ខ្ពស់ និងជំនាញឯកទេសនៅមានកម្រិត ពីព្រោះការមានគ្រូបង្វឹកល្អគឺជាកត្តាស្នូលមួយក្នុងការអភិវឌ្ឍន៍កីឡាករវ័យក្មេងឱ្យឈានដល់កម្រិតខ្ពស់។ ដើម្បីឱ្យកីឡាករមានការរីកចម្រើន កត្តាសំខាន់គឺការប្រកួតប្រជែងក្នុងស្រុកឲ្យមានភាពថ្នឹក ក៏ប៉ុន្តែបច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យកីឡាករខ្វះឱកាសក្នុងការវាស់ស្ទង់សមត្ថភាព និងអភិវឌ្ឍជំនាញ។ មួយវិញទៀត ការចូលរួមរបស់វិស័យឯកជនក្នុងការឧបត្ថម្ភកីឡាវាយកូនបាល់នៅតែមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាង។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារនូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមានរាជរដ្ឋាភិបាល សហព័ន្ធកីឡា អង្គការអន្តរជាតិ វិស័យឯកជន និងមហាជនទូទៅ ដើម្បីជំរុញឱ្យកីឡាវាយកូនបាល់នៅកម្ពុជាបន្តរីកចម្រើនទៅមុខទៀត។ ដើម្បីបន្តជំរុញការរីកចម្រើនរបស់កីឡាវាយកូនបាល់ឱ្យកាន់តែរីកចម្រើន និងឈានដល់កម្រិតខ្ពស់ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា TFC បានដាក់ចេញនូវគោលដៅ និងទិសដៅច្បាស់លាស់សម្រាប់អនាគត។ គោលដៅសំខាន់ៗ របស់កីឡាវាយកូនបាល់នៅកម្ពុជាមានដូចជា ពង្រឹងកម្មវិធីអភិវឌ្ឍន៍យុវជន និងថ្នាលកីឡាករ បង្កើនការចូលរួមនិងភាពពេញនិយម ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ បន្តវិនិយោគ និងពង្រីកកម្មវិធីបណ្តុះបណ្តាលកីឡាករវ័យក្មេងចាប់ពីថ្នាក់មូលដ្ឋាន ព្រមទាំងរួមបញ្ចូលការរៀបចំនូវកម្មវិធីបណ្តុះបណ្តាលដែលមានលក្ខណៈជាប្រព័ន្ធ និងទូលំទូលាយ។ បង្កើនចំនួន គ្រូបង្វឹកជំនាញ និងពង្រឹងសមត្ថភាពរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលាជាប្រចាំ ទាំងក្នុងស្រុក និងក្រៅស្រុក។ ពង្រីកកម្មវិធីបណ្តុះបណ្តាលទៅតាមបណ្តាខេត្តនានា ដើម្បីស្វែងរកនិងអភិវឌ្ឍអ្នកដែលមាននូវទេពកោសល្យ។ ជំរុញការចូលរួមរបស់ប្រជាជនទូទៅ ជាពិសេសយុវជន សិស្សានុសិស្ស ឱ្យងាកមកលេងកីឡាវាយកូនបាល់កាន់តែច្រើន។ រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ សកម្មភាពកីឡា និងការប្រកួតលក្ខណៈមហាជននានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងបង្កើនភាពពេញនិយមនៃកីឡានេះ។ សហការជាមួយ សាលារៀន និងសាកលវិទ្យាល័យ ដើម្បីបញ្ចូលកីឡាវាយកូនបាល់ទៅក្នុងកម្មវិធីកីឡាសាលា។ កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយស្វែងរកការគាំទ្រនិងវិនិយោគ ក្នុងការកសាងនិងកែលម្អទីលានវាយកូនបាល់ឱ្យបានគ្រប់គ្រាន់ ព្រមទាំងមានស្តង់ដារអន្តរជាតិច្បាស់លាស់ ដែលនេះជាកត្តាចាំបាច់សម្រាប់ទាំងការហ្វឹកហាត់ប្រចាំថ្ងៃ និងការរៀបចំការប្រកួតធំៗ។ បំពាក់នូវសម្ភារៈបរិក្ខារដែលទំនើបៗនិងចាំបាច់ សម្រាប់ការហ្វឹកហាត់ និងការប្រកួត។ សម្រាប់ទិសដៅអនាគត គឺបង្កើនការប្រកួតប្រជែងលើឆាកអន្តរជាតិ ស្វែងរកនិងពង្រឹងភាពជាដៃគូ លើកកម្ពស់កីឡាវាយកូនបាល់កម្ពុជា។ បន្តបញ្ជូនកីឡាករកំពូលៗទៅចូលរួមការប្រកួតលើឆាកអន្តរជាតិឱ្យបានញឹកញាប់ដូចជា Davis Cup , Billie Jean King Cup និងការប្រកួតកម្រិត ITF ដើម្បីបង្កើនបទពិសោធន៍ និងសមត្ថភាពរបស់ពួកគេ។ រៀបចំការប្រកួតក្នុងស្រុកឱ្យបានច្រើននិងទៀងទាត់ ប្រកបដោយស្តង់ដារល្អ ដើម្បីផ្តល់ឱកាសឱ្យកីឡាករក្នុងស្រុកបានវាស់ស្ទង់សមត្ថភាព និងអភិវឌ្ឍខ្លួន។ បង្កើតនូវ ទំនាក់ទំនងល្អ ជាមួយស្ថាប័នកីឡាជាតិ និងអន្តរជាតិផ្សេងទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស។ លើកកម្ពស់កីឡាវាយកូនបាល់កម្ពុជា ដោយបន្តខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាអាចក្លាយជាម្ចាស់ផ្ទះនៃការប្រកួតវាយកូនបាល់កម្រិតតំបន់ ឬអន្តរជាតិកាន់តែច្រើន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ និងលើកមុខមាត់ប្រទេសជាតិ។ ជំរុញឱ្យមានកីឡាករកម្ពុជា ឈានដល់ចំណាត់ថ្នាក់ខ្ពស់នៅក្នុងតំបន់ និងឈានទៅដល់កម្រិតអាជីពអន្តរជាតិ។ គោលដៅ និងទិសដៅអនាគតទាំងនេះឆ្លុះបញ្ចាំងពីមហិច្ឆតា និងការប្តេជ្ញាចិត្តរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងការអភិវឌ្ឍកីឡានេះឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងអាចប្រកួតប្រជែងបាននៅលើឆាកអន្តរជាតិ។